ចំណែក ប្រហិតសាច់ជ្រូក គឺជាប្រហិតដែលធ្វើពីសាច់ជ្រូកសុទ្ធ ឬលាយជាមួយខ្លាញ់បន្តិចបន្តួច ដើម្បីឱ្យវាមានជាតិទន់ និងមិនស្ងួត។ របៀបធ្វើ ជ្រើសរើសសាច់ជ្រូកបីជាន់ ឬសាច់ត្រគាកដែលមានជាតិខ្លាញ់តិចតួច ហើយលាងសម្អាត រួចហាន់ជាដុំតូចៗ។ លើសពីនេះទៅទៀត គេយកសាច់ជ្រូកដែលហាន់រួចទៅកិនដោយម៉ាស៊ីនឱ្យម៉ត់ល្អ ហើយកិនម្ដងហើយម្ដងទៀត ដើម្បីឱ្យសាច់ជ្រូកមានសភាពស្អិត។ ហើយយើងក៏អាចបន្ថែមទឹកកកបន្តិច ដើម្បីជួយដល់ការកិន។ ការលាយគ្រឿង បន្ថែមអំបិល ស្ករស ម្រេច ប៊ីចេង ឬម្សៅស៊ុប និងខ្ទឹមសចិញ្ច្រាំ។ គេអាចបន្ថែមម្សៅឆា ឬម្សៅមីបន្តិចបន្តួច ដើម្បីឱ្យប្រហិតមានភាពស្អិតល្មួត។ លាយគ្រឿងទាំងអស់ឱ្យសព្វ ហើយច្របាច់ ឬវាយសាច់ឱ្យមានភាពយឺតល្អ។យើងអាចធ្វើជារាងមូលតូចៗ ឬតាមចំណូលចិត្ត។ ការចំអិន ស្រុះប្រហិតសាច់ជ្រូកក្នុងទឹកពុះរហូតដល់វាអណ្តែតឡើងលើ និងឆ្អិនល្អ ហើយដួសចេញហើយដាក់ត្រាំក្នុងទឹកត្រជាក់។ យើងក៏អាចយក ប្រហិតសាច់ជ្រូកស្រុះរួច ក៏អាចយកទៅចៀនក្នុងប្រេងក្តៅរហូតដល់ឡើងពណ៌មាស និងមានក្លិនឈ្ងុយ។ ប្រហិតអាចដាក់ក្នុងគុយទាវ និងមី ដែលធ្វើឱ្យគុយទាវមានរសជាតិឈ្ងុយឆ្ងាញ់។ ប្រហិតអាចដាក់ អាចបន្ថែមក្នុងស៊ុបគ្រប់ប្រភេទ ដូចជាស៊ុបគោ ស៊ុបចិន និងស៊ុបយ៉ាវហន។ ប្រហិតក៍ជាអាហារសម្រន់ គេអាចយកប្រហិតទៅចៀន ដុត ឬអាំង រួចជ្រលក់ជាមួយទឹកម្ទេស,ទឹកសៀង,ទឹកប៉េងប៉ោះ ឬទឹកត្រីកោះកុង។ ប្រហិតចៀនត្រូវបានគេនិយមញ៉ាំជាមួយនំប៉ុងយ៉ាងខ្លាំង។ សរុបសេចក្តីមក ប្រហិតបែបខ្មែរមិនត្រឹមតែជាមុខម្ហូបដ៏ពេញនិយមប៉ុណ្ណោះទេ ប៉ុន្តែក៏បង្ហាញពីភាពច្នៃប្រឌិត និងរសជាតិដ៏សម្បូរបែបនៃម្ហូបខ្មែរផងដែរ។